សៀវភៅរឿងខ្មោច និងរឿងប្រឌិតបែបភ័យរន្ធត់ ជាប្រភេទរឿងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ មានសៀវភៅរឿងខ្មោច និងរឿងភ័យរន្ធត់របស់ខ្មែរមានច្រើនប្រភេទ ត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធល្បីៗជាច្រើន។ សៀវភៅទាំងនេះច្រើនតែត្រូវបានបោះពុម្ពផ្សាយជាសៀវភៅរឿងខ្លី ឬប្រលោមលោកដែលឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈរបស់ខ្មែរ។ ជាក់ស្តែងដូចជារឿង រឿងព្រេងខ្មោចបុរាណ ដែលរឿងប្រភេទនេះច្រើនតែត្រូវបាននិទានតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ហើយត្រូវបានកត់ត្រាឡើងវិញដោយអ្នកនិពន្ធជាច្រើន។ រឿងទាំងនោះរួមមានដូចជា រឿង អាប មេមត់ និងរឿងព្រលឹងដែលយាយីទៅលើមនុស្សដែលបានប្រព្រឹត្តអំពើអាក្រក់។ រឿងទាំងនេះមិនមានអ្នកនិពន្ធជាក់លាក់នោះទេ ប៉ុន្តែជាទូទៅត្រូវបានចងក្រងដោយក្រុមអ្នកនិពន្ធផ្សេងៗ។ ចំណែករឿងប្រលោមលោកខ្មោចសម័យទំនើបវិញ សៀវភៅប្រភេទនេះមានលក្ខណៈពិសេសត្រង់ថា វាបានបញ្ចូលទិដ្ឋភាពប្រពៃណី និងជំនឿខ្មែរទៅក្នុងសាច់រឿងសម័យទំនើប។ ឧទាហរណ៍ ស្នាដៃរបស់អ្នកនិពន្ធដូចជាលោក ឡី សូឡូ ដែលបាននិពន្ធរឿងភ័យរន្ធត់ជាច្រើន។ នៅក្នុងនោះក៏មានរឿងប្រឌិតបែបភ័យរន្ធត់ រឿងប្រភេទនេះមានលក្ខណៈទូលំទូលាយជាងរឿងខ្មោច។ វារួមបញ្ចូលទាំងរឿងបិសាច ខ្មោចឆៅ និងរឿងដែលផ្ដោតលើការភ័យខ្លាចផ្លូវចិត្ត។ ស្នាដៃទាំងនេះភាគច្រើនត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធជំនាន់ក្រោយ និងត្រូវបានបោះពុម្ពជាសៀវភៅរឿងខ្លី ឬរឿងភាគ។ សៀវភៅរឿងខ្មោច និងរឿងប្រឌិតបែបភ័យរន្ធត់របស់ខ្មែរបានបង្ហាញពីខ្លឹមសារសំខាន់ៗជាច្រើន ដែលហួសពីលក្ខណៈនៃការកម្សាន្ត។ ភាគច្រើននៃរឿងទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿរបស់ប្រជាជនខ្មែរលើពិភពលោកនៃព្រលឹង និងកម្មផល។ ជាទូទៅ ខ្មោចនៅក្នុងរឿងគឺមិនមែនជាតួអង្គអាក្រក់ដោយគ្មានហេតុផលនោះទេ ប៉ុន្តែវាគឺជាវិញ្ញាណដែលរងគ្រោះដោយសារអំពើអយុត្តិធម៌ ហើយវិលត្រឡប់មកវិញដើម្បីសងសឹក។ នេះបង្ហាញពីជំនឿដែលថាអំពើអាក្រក់ដែលបានប្រព្រឹត្ត នឹងត្រូវទទួលផលកម្មវិញទោះបីជាក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ។ ដូច្នេះ ទោះបីជារឿងទាំងនេះមានលក្ខណៈភ័យរន្ធត់ក៏ដោយ ក៏វាបានបន្សល់ទុកនូវមេរៀនសីលធម៌ដ៏មានតម្លៃ ដោយបានបង្រៀនអ្នកអានឲ្យចេះខ្លាចបាប ប្រព្រឹត្តអំពើល្អ និងគិតគូរពីផលវិបាកនៃការប្រព្រឹត្តរបស់ខ្លួន។ សៀវភៅរឿងខ្មោច និងរឿងប្រឌិតបែបភ័យរន្ធត់របស់ខ្មែរមានលក្ខណៈពិសេសមួយចំនួនដែលធ្វើឲ្យវាមានភាពលេចធ្លោ និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកអាន។ លក្ខណៈពិសេសមួយដែលសំខាន់បំផុតគឺការបូកបញ្ចូលគ្នារវាងជំនឿ និងរឿងព្រេងបុរាណរបស់ខ្មែរជាមួយនឹងបរិបទសម័យទំនើប។ អ្នកនិពន្ធបានយកតួអង្គខ្មោចបុរាណដូចជា អាប មេមត់ ឬព្រលឹងអ្នកស្លាប់ មកបញ្ចូលក្នុងសាច់រឿងដែលកើតឡើងនៅទីក្រុង តាមសាលារៀន ឬកន្លែងបច្ចុប្បន្ន។ ដែលធ្វើឲ្យរឿងមានភាពរន្ធត់ជាងមុន ព្រោះអ្នកអានអាចស្រមៃបានថា ហេតុការណ៍ទាំងនោះអាចកើតឡើងចំពោះខ្លួនឯងបាន។ លើសពីនេះ សៀវភៅទាំងនេះក៏មានភាពប៉ិនប្រសប់ក្នុងការបង្កើតបរិយាកាសភ័យរន្ធត់តាមរយៈការប្រើប្រាស់ទីតាំងដែលធ្លាប់ស្គាល់។ ទីតាំងដូចជា វត្តអារាមចាស់ ភូមិស្ងាត់ជ្រងំ កណ្ដាលព្រៃ ឬផ្ទះបោះបង់ចោល គឺជាកន្លែងដែលត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំង។ ជាងនេះទៅទៀត ទោះបីជារឿងទាំងនេះមានលក្ខណៈភ័យរន្ធត់ក៏ដោយ ក៏វាច្រើនតែមានសារអប់រំនៅពីក្រោយរឿងផងដែរ ។ ដោយបានបង្រៀនអ្នកអានឲ្យចេះ ខ្លាចបាប និងយល់ពី ច្បាប់កម្មផល ដែលថាគ្រប់ទង្វើដែលបានប្រព្រឹត្តតែងតែមានផលវិបាករបស់វាជានិច្ច។